ទាកាប៉ាឆាង៉ាំង៉ូវ គឺជាមុខម្ហូបដែលមានប្រភពដើមពីអាហារចិន ប៉ុន្តែត្រូវបានខ្មែរកែច្នៃរសជាតិឱ្យសមជាមួយគ្រឿងផ្សំ និងចំណូលចិត្តរបស់ខ្មែរ។ គ្រឿងផ្សំសំខាន់ៗគឺ សាច់ទាកាប៉ា, ខ្ញី, ផ្សិតក្រៀម, ខ្ទឹមស, ទឹកស៊ីអ៉ីវ, ប្រេងខ្យង, ស្ករស, ទឹកត្រី និងម្រេច។ ដើម្បីធ្វើម្ហូបមួយមុខនេះ យើងត្រូវយកសាច់ទាទៅឆាជាមួយខ្ញី ខ្ទឹមស និងគ្រឿងផ្សំផ្សេងៗទៀត រហូតដល់សាច់ទាឆ្អិនចូលជាតិ និងឡើងពណ៌។ មុខម្ហូបនេះអាចធ្វើនៅពេលណាក៏បាន ពិសេសសម្រាប់អាហារពេលល្ងាច ឬនៅពេលមានភ្ញៀវមកលេង។